ចម្រៀងយឺតៗ គឺជាចម្រៀងដែលបង្ហាញអំពីអារម្មណ៍បែកបាក់ស្នេហាវាមានឥទ្ធិពលខ្លាំងទៅកាន់អារម្មណ៍អ្នកស្តាប់។ ប្រភេទចម្រៀងនេះផងដែរវាមានលក្ខណៈយឺតៗ មួយៗឬបន្ដិចៗ ដែលអាចបង្កើនចំណាប់អារម្មណ៍នៃការសោកស្តាយ និងក្រៀមក្រំក្នុងចិត្ត។ ពេលស្តាប់មានអារម្មណ៍នឹកឃើញសាច់រឿងចម្រៀងដូចនិងសាច់រឿងរបស់យើង។ បន្ថែមពីនេះពេលដែលស្តាប់ចម្រៀងដែលសាច់រឿងនៅក្នុងចម្រៀងទាក់ទងនឹងអតីតកាលរបស់យើង ធ្វើឱ្យមានការគិតទៅកាលអតីតកាលរឿងដែលសោកសៅ ដែលពេលខ្លះយើងមិនបានអង្គុយចង់គិតនោះទេ។ នៅក្នុងចម្រៀងដែលយឺតៗគឺអនុញ្ញាតឲ្យអ្នកស្តាប់យកចិត្តទុកដាក់ទៅលើ ពាក្យ និងអត្ថន័យ ដែលជាគន្លឹះសំខាន់ក្នុងបទបង្ហាញពីការបែកបាក់ស្នេហា។ ពេលបទយឺត អ្នកស្តាប់អាចយល់បានច្បាស់ពីអារម្មណ៍របស់អ្នកច្រៀង សេចក្ដីសោកសៅ ឬការនឹកស្រមៃអតីតកាល។ ការច្រៀងដែលមានភាពយឺតនេះ ងាយស្រួលស្តាប់ នឹងយល់ពីអត្ថន័យបានទាំងស្រុង ឬក៏ភាគច្រើនផងដែរ។ ភ្លេងយឺតមានគុណសម្បត្តិក្នុងការបញ្ចូលអ្នកស្តាប់ទៅក្នុងអារម្មណ៍មួយជាក់លាក់ទៅក្នុងបទចម្រៀងមិនមានការលាយឡំជាមួយអារម្មណ៍ផ្សេង។ អ្នកស្តាប់អាចមានអារម្មណ៍ដូចជា "ត្រូវចិត្ត" ឬ "អារម្មណ៍ដូចគ្នា" ជាមួយនឹងបទចម្រៀង ដែលធ្វើឲ្យបទមានអានុភាពខ្លាំងក្នុងការបង្ហាញអំពីទុក្ខក្រោយពេលបែកគ្នា។ ម្យ៉ាងទៀតចម្រៀងយឺតៗគឺជាបទដែលមើលទៅផ្ទាល់ខ្លួន និងជ្រាវជ្រៅ តាមរយៈសំឡេងដ៏ស្រទន់ ឬភ្លេងលន្លង់លន្លោចបន្តិចសុីទៅនឹងបទចម្រៀង។ អារម្មណ៍នេះអាចធ្វើឲ្យអ្នកស្តាប់មានអារម្មណ៍ថាជាការបញ្ចេញអារម្មណ៍ចូលក្នុងបទចម្រៀងដោយផ្ទាល់។ អត្ថបទចម្រៀងខ្មែរ តែងដូចជាពាក្យកំណាព្យ និងរៀបរាប់អំពីអារម្មណ៍ឈឺចាប់នេះក៏ជាចំណុចសំខាន់ដែលបញ្ជាក់ពីសិល្បៈសំខាន់ក្នុងតន្ត្រីខ្មែរ។ នៅក្នុងចម្រៀងខ្មែរមានការប្រើពាក្យកំណាព្យក្នុងអត្ថបទចម្រៀងផងដែរ។ ចម្រៀងខ្មែរច្រើនប្រើ ពាក្យកំណាព្យ ដែលមានជួយការស្តាប់មានភាគប្រទាក់ក្រឡាគ្នា។ បន្ទាប់ពីស្តាប់យើងសង្កេតឃើញថាមានសិល្បៈដែលបង្ហាញពីការចេះដឹងរបស់អ្នកនិពន្ធទៅលើការតែងបទចម្រៀងទៀតផង។ អ្នកនិពន្ធចម្រៀងខ្មែរមិនត្រឹមតែសរសេរ ពាក្យពេចន៍នៅក្នងបទចម្រៀងទាក់ទងនឹងអារម្មណ៍ ប៉ុណ្ណោះទេ ប៉ុន្តែ បញ្ចូលទាំងអត្ថន័យវប្បធម៌ និងចិត្តវិជ្ជា។ យ៉ាងណាមិញការប្រើកំណាព្យធ្វើឲ្យចម្រៀងមានភាពល្អឥតខ្ចោះនិងពិរោះជាងចម្រៀងដែលមិនសូវមានជាពាក្យកំណាព្យ និងប៉ះពាល់ចិត្តជាង។ ការសរសេរបទចម្រៀងដែលមានបញ្ចូលនឹងពាក្យកំណាព្យក៏ជាការលើកស្ទួយវិស័យសិល្បៈបុរាណខ្មែរផងដែរ។ តន្រ្តីអាចជះឥទ្ធិពលខ្លាំងទៅកាន់អ្នកស្តាប់ ដោយចម្រៀងទាំងនោះមានមនោសញ្ចេតនានិងមានលក្ខណៈដ៏ស្រទន់ដែលចេញពីសម្លេងរបស់ពួកគាត់។ នៅទសវត្សរ៍ ឆ្នាំ ១៩៦០ ដល់ ឆ្នាំ ១៩៧០ អ្នកចម្រៀងសម្លេងមាស ដូចជា ស៊ីន ស៊ីសាមុត, រស់ សេរីសុទ្ធា, និង ប៉ែន រ៉នគឹជាអ្នកចម្រៀងដែលមានប្រជាប្រិយភាពខ្លាំងនៅទសត្សរ៍នោះ។ ឥទ្ធិពលនៃកំពូលតារ៉ាចម្រៀងសម្លេងមាស ដូចជា ស៊ីន ស៊ីសាមុត, រស់ សេរីសុទ្ធា, និង ប៉ែន រ៉ន ជួយអោយមានការវិវត្តន៍នៃតន្រ្តីខ្មែរ។ អ្នកចម្រៀងទាំងនេះមានសម្លេងដែលត្រូវបានគេហៅថា “សម្លេងមាស” ដោយសារតែពួកគេមានសមត្ថភាពបញ្ចេញសំឡេងយ៉ាងទន់ភ្លន់ និងមនោសញ្ចេតនាទៅនឹងចិត្តអ្នកស្ដាប់។ សម្លេងរបស់ពួកគាត់មានភាពសុីសង្វាក់ជាមួយ បទភ្លេងប្រពៃណី និង សម័យទំនើប ដែលធ្វើឲ្យតន្ត្រីខ្មែរ មានភាពទាក់ទាញចិត្តរបស់អ្នកស្តាប់បានយូរអង្វែង។ ពួកគេចេះបញ្ចូលអារម្មណ៍នៃ សេចក្ដីស្រលាញ់, ការសោកសៅ, និងក្ដីសង្ឃឹម ដែលធ្វើឲ្យបទចម្រៀងក្លាយជារបស់ដ៏មានតម្លៃនៃជីវិត និងអារម្មណ៍របស់ប្រជាជនខ្មែរ។ នៅទសវត្សរ៍ ឆ្នាំ ១៩៦០ ដល់ ឆ្នាំ ១៩៧០ ជាទសវត្សរដ៏សំខាន់នៃការរីកចម្រើនរបស់តន្ត្រីកម្ពុជា។ ក្នុងរយៈពេលនេះ តន្ត្រីខ្មែរបានបង្កើតឡើងជាមួយនឹង ភាពច្នៃប្រឌិត និងការរួមបញ្ចូលពីបរទេស ដូចជាបទចម្រៀងបែកបាក់ស្នេហា។ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត, រស់ សេរីសុទ្ធា និងប៉ែន រ៉ន បានក្លាយជាអ្នកច្នៃប្រឌិត ដែលបានធ្វើឲ្យតន្ត្រីខ្មែរ លើកស្ទួយមានការរីចម្រើន ប៉ុន្តែរក្សាប្រពៃណីខ្មែរឲ្យនៅរស់រវើក។ ពួកគេបានបង្កើតបទចម្រៀងដែលមិនត្រឹមតែសម្រាប់ការកម្សាន្តទេ ប៉ុន្តែជួយបង្ហាញពី សង្គម, វប្បធម៌ និងសារសំខាន់ៗនៃជីវិតប្រជាជនខ្មែរផងដែរ។ តន្ត្រី និងសិល្បៈរបស់ពួកគាត់ បានក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់អ្នកចម្រៀង និងស្នាដៃតន្ត្រីជំនាន់ក្រោយៗ។ ការបង្កើតបែបបទថ្មីៗក្នុងតន្ត្រីដោយបង្កប់រួមបញ្ចូលអារម្មណ៍ស្រទន់ និងសម្លេងមាស បានផ្តល់ឱកាសឲ្យតន្ត្រីខ្មែរអភិវឌ្ឍទៅមុខ ដោយរក្សាសារៈសំខាន់នៃវប្បធម៌ខ្មែរ។ ចំពោះទស្សនៈ និងការសម្តែងរបស់ពួកគេ ធ្វើឲ្យតន្ត្រីខ្មែរ មានអត្តសញ្ញាណខ្លួនជាច្រើន និងមានភាពទាក់ទាញដល់ទស្សនិកជនក្នុង និងក្រៅប្រទេស។ ទន្ទឹមនឹងនេះបទបែកបាក់ស្នេហាជារបៀបបញ្ចេញអារម្មណ៍សោកសៅ និងរឿងរ៉ាវក្នុងជីវិតផងដែរ។ ដោយសាច់រឿងបែកបាក់ស្នេហា គឺជាបទចម្រៀងមួយដែលនាំអោយមានអារម្មណ៍ខូចចិត្តខ្លាំង និងស្មុគស្មាញចិត្តឬសោកសៅរបស់មនុស្ស។ បន្ថែមពីនេះការនិពន្ធ បទចម្រៀងបែកបាក់ស្នេហា ជាវិធីសំខាន់ក្នុងការបកស្រាយ និងបញ្ចេញអារម្មណ៍របស់អ្នកច្រៀង ឬអ្នកនិពន្ធ។ វាជាប្រភេទសិល្បៈដែលអាចស្វែងយល់អារម្មណ៍និងបញ្ហារបស់មនុស្សបានយ៉ាងជ្រាវជ្រៅ និងឲ្យអ្នកស្តាប់ចូលចិត្តនិងទាក់ទាញចិត្ត។ ជាក់ស្តែងសាច់រឿងបែកបាក់ស្នេហា គឺជាបទពិសោធន៍ទូទៅ ដែលធ្វើអោយមនុស្សគ្រប់គ្នាចូលចិត្តស្ដាប់ និងដូចរឿងដែលពួកគេបានជួបប្រទះក្នុងជីវិត។ ដូច្នេះ ការបញ្ជូលរឿងបែកបាក់ស្នេហា ធ្វើឲ្យអារម្មណ៍ និងរឿងទាក់ទងនៅក្នុងចិត្ត ងាយជ្រាបចូលសម្រាប់អ្នកស្តាប់។ អ្នកចម្រៀង និងអ្នកនិពន្ធអាចប្រើសាច់រឿងនេះដើម្បីបង្ហាញភាពជឿជាក់ ឬការប្រឈមមុខជាមួយអារម្មណ៍ផ្ទាល់ខ្លួនតាមរយៈបទចម្រៀង។